ផ្លែស្វាយគឺជាផ្លែឈើដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយការពេញនិយមនេះក៏ដោយសារតែមានមូលហេតុសំខាន់ៗជាច្រើន។ លក្ខណៈពិសេសនៃរសជាតិ របស់វា គឺអាចបរិភោគបានទាំងខ្ចី ទាំងទុំ។ ផ្លែស្វាយខ្ចីផ្តល់នូវរសជាតិជូរអែមឆ្ងាញ់ប្លែកមាត់ ដែលប្រជាជនខ្មែរចូលចិត្តយកមកធ្វើជាជ្រក់ ឬញុំាជាមួយអំបិលម្ទេស។ ចំណែកឯផ្លែស្វាយទុំវិញ មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ហើយជាទូទៅត្រូវបានគេយកទៅធ្វើជាបង្អែម ឬទឹកក្រឡុក។ សម្រាប់ផ្លែស្វាយនេះ វាមានតម្លៃសមរម្យ និងងាយស្រួលក្នុងការរកទិញ។ ផ្លែស្វាយមានដាំដុះយ៉ាងច្រើននៅទូទាំងប្រទេសកម្ពុជា ដែលធ្វើឱ្យវាមានតម្លៃថោក ហើយងាយស្រួលរកទិញគ្រប់ទីកន្លែង ជាពិសេសនៅក្នុងរដូវប្រមូលផល។ ម្យ៉ាងវិញទៀត ផ្លែស្វាយសម្បូរទៅដោយ សារធាតុចិញ្ចឹមខ្ពស់។ ផ្លែស្វាយមានផ្ទុកទៅដោយវីតាមីន A និង C ព្រមទាំងជាតិសរសៃ ដែលល្អសម្រាប់សុខភាពភ្នែក និងប្រព័ន្ធការពាររាងកាយ។ ដូច្នេះ ដោយសារតែរសជាតិឆ្ងាញ់ តម្លៃសមរម្យ និងគុណប្រយោជន៍ចំពោះសុខភាព ធ្វើឱ្យផ្លែស្វាយក្លាយជាផ្លែឈើដែលប្រជាជនកម្ពុជាពេញនិយមបរិភោគ។ រដូវកាលដែលគេចាត់ទុកថាជា រដូវផ្លែស្វាយ នៅក្នុងប្រទេសកម្ពុជា គឺចាប់ពី ចុងខែវិច្ឆិកា រហូតដល់ចុងខែមេសា។ ក្នុងអំឡុងពេលនេះ ជាពិសេសនៅដើមឆ្នាំថ្មី ផ្លែស្វាយគ្រប់ប្រភេទមានច្រើនលើសលប់នៅលើទីផ្សារ ហើយមានតម្លៃធូរថ្លៃជាងធម្មតា។ នេះក៏ដោយសារតែអាកាសធាតុត្រជាក់អំណោយផលនៅរដូវនេះ ធ្វើឲ្យដើមស្វាយចេញផ្កា និងផ្លែបានល្អ។ ក្រៅពីរដូវកាលនេះ ផ្លែស្វាយនៅតែមានលក់ ប៉ុន្តែបរិមាណតិច និងតម្លៃថ្លៃជាងធម្មតា។ ប្រជាជនកម្ពុជាចូលចិត្តទទួលទានស្វាយច្រើនប្រភេទណាស់ ហើយស្វាយនីមួយៗសុទ្ធតែមានរសជាតិ និងលក្ខណៈពិសេសរៀងៗខ្លួន។ ក្នុងចំណោមនោះ ស្វាយកែវរមៀត គឺជាប្រភេទដែលពេញនិយមជាងគេបំផុត ដោយសារតែវាអាចបរិភោគបានទាំងខ្ចី និងទុំ។ នៅពេលដែលវាខ្ចី វាមានរសជាតិជូរអែមឆ្ងាញ់ ហើយត្រូវបានគេនិយមយកទៅញ៉ាំជាមួយអំបិល ម្ទេស ខ្ទឹមស ឬយកទៅធ្វើជាជ្រក់។ ចំណែកឯពេលដែលទុំវិញ វាមានសាច់ពណ៌លឿងទុំ រសជាតិផ្អែមឈ្ងុយ ដែលប្រជាជនចូលចិត្តយកទៅបរិភោគជាបង្អែម ឬធ្វើជាទឹកក្រឡុក។ ក្រៅពីស្វាយកែវរមៀត ក៏នៅមាន ស្វាយពងមាន់ ដែលពេញនិយមដោយសារតែទំហំតូចល្មម និងរសជាតិផ្អែមឆ្ងាញ់។ ចំណែកឯស្វាយខៀវវិញ គេចូលចិត្តបរិភោគនៅពេលដែលវានៅខ្ចី ព្រោះវាមានរសជាតិជូរខ្លាំង។ ក្រៅពីបរិភោគផ្ទាល់ ផ្លែស្វាយក៏ត្រូវបានគេយកទៅកែច្នៃជាអាហារជាច្រើនប្រភេទផងដែរ។ សម្រាប់អាហារសម្រន់ គេតែងតែធ្វើ ស្វាយជ្រក់ និង ស្វាយត្រាំ។ ចំណែកសម្រាប់ភេសជ្ជៈវិញ គេអាចយកទៅធ្វើជា ទឹកក្រឡុកស្វាយ និង ទឹកផ្លែស្វាយសុទ្ធ។ លើសពីនេះ គេក៏យកទៅធ្វើជាបង្អែម ដូចជា ការ៉េមស្វាយ និង បាយដំណើបស្វាយ ជាដើម។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអំណោយផលខ្លាំងណាស់ក្នុងការដាំដុះដំណាំស្វាយ។ ដីមានជីជាតិ និងអាកាសធាតុត្រូពិច ដែលមានកម្តៅគ្រប់គ្រាន់ និងរដូវប្រាំងល្អ គឺជាកត្តាចម្បងដែលអនុញ្ញាតឱ្យដើមស្វាយលូតលាស់បានយ៉ាងល្អ។ កត្តាធម្មជាតិទាំងនេះ ធ្វើឱ្យកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិតផ្លែស្វាយក្នុងបរិមាណដ៏ច្រើន។ ក្រៅពីបំពេញតម្រូវការក្នុងស្រុក ផ្លែស្វាយរបស់កម្ពុជាក៏ត្រូវបាន នាំចេញទៅកាន់ទីផ្សារអន្តរជាតិ យ៉ាងទូលំទូលាយផងដែរ។ បច្ចុប្បន្ន ផ្លែស្វាយស្រស់ និងស្ងួតរបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន ថៃ វៀតណាម និងសិង្ហបុរីជាដើម។ ដូច្នេះ កម្ពុជាមិនត្រឹមតែមិនពឹងផ្អែកលើការនាំចូលផ្លែស្វាយពីប្រទេសដទៃនោះទេ តែថែមទាំងជាប្រទេសមួយដែលផលិត និងនាំចេញផ្លែស្វាយដ៏សំខាន់ថែមទៀតផង។